ការបំពាក់កម្រងផ្កា គឺជាពិធីដ៏សំខាន់មួយដែលពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅនៅក្នុងវប្បធម៌ខ្មែរ ហើយក៏ជាគ្រឿងលម្អដ៏ស្រស់ស្អាតដែលជួយបង្កើនភាពលេចធ្លោ និងភាពទាក់ទាញរបស់កូនក្រមុំ កូនកំលោះក្នុងថ្ងៃដ៏សំខាន់របស់ពួកគេ។ ហើយវាជាសញ្ញាដំបូងនៃការទទួលស្គាល់ និងការស្វាគមន៍គ្នាទៅវិញទៅមកក្នុងនាមជាប្តីប្រពន្ធ។ វាបង្ហាញពីការយល់ព្រម និងការត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមជីវិតរួមគ្នា។ កម្រងផ្កាដែលធ្វើពីផ្កាស្រស់ៗ តំណាងឱ្យភាពបរិសុទ្ធនៃសេចក្តីស្រឡាញ់ និងចំណងដែលគ្មានមន្ទិលសង្ស័យរវាងគូស្វាមីភរិយា។ ផ្កាស្រស់ៗតំណាងឱ្យភាពរស់រវើក ភាពស្រស់ស្រាយ និងភាពរីករាយនៃថ្ងៃមង្គលការ។ ផ្កាជាច្រើនត្រូវបានគេជឿថាមានថាមពលវិជ្ជមាន និងអាចនាំមកនូវពរជ័យ។ ការជ្រើសរើសផ្កាដើម្បីធ្វើជាកម្រងផ្កាក្នុងពិធីមង្គលការ គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីក្តីសង្ឃឹម ក្តីស្រឡាញ់ និងពរជ័យសម្រាប់ជីវិតគូរបស់កូនក្រមុំ និងកូនកម្លោះ។ ផ្កាម្លិះ គឺជាប្រភេទផ្កាដែលគេនិយមចូលចិត្តប្រើ ក្នុងការធ្វើជាកម្រងផ្កាបំផុត។ នៅប្រទេសកម្ពុជា ផ្កាម្លិះ មានអត្ថន័យជ្រាលជ្រៅ និងសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងវប្បធម៌ ប្រពៃណី និងជំនឿ។ ផ្កាម្លិះ ជានិមិត្តរូបនៃតម្លៃវប្បធម៌ ជំនឿសាសនា ប្រកបដោយភាពបរិសុទ្ធ សេចក្តីស្រឡាញ់ និងសន្តិភាព។ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិធីសាសនា ពិធីបុណ្យ និងជាពិសេសក្នុងពិធីមង្គលការ។ ផ្កាម្លិះពណ៌សភ្លឺថ្លាតំណាងឱ្យ ភាពបរិសុទ្ធ ភាពគ្មានកំហុស សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ និងចិត្តស្អាតស្អំ។ នេះហើយជាមូលហេតុដែលគេនិយមប្រើប្រាស់ផ្កាម្លិះក្នុងពិធីសាសនា ដើម្បីបង្ហាញពីចិត្តជ្រះថ្លា និងការគោរពបូជា។ គេនិយមប្រើផ្កានេះ ធ្វើកម្រងផ្កាសម្រាប់បំពាក់លើកូនក្រមុំ កូនកំលោះ និងសម្រាប់តុបតែង នៅថ្ងៃមង្គលការ។ ក្លិនក្រអូបឈ្ងុយឈ្ងប់របស់វាក៏តំណាងឱ្យភាពផ្អែមល្ហែម និងសុភមង្គលនៅក្នុងជីវិតគូ។ ការដាក់ផ្កាម្លិះក្នុងកម្រងផ្កាបង្ហាញពីបំណងប្រាថ្នាឱ្យចំណងអាពាហ៍ពិពាហ៍មានភាពបរិសុទ្ធ ស្មោះត្រង់ និងពោរពេញដោយក្តីស្រឡាញ់ដែលគ្មានដែនកំណត់។ ការបំពាក់វានៅលើកូនកម្លោះកូនក្រមុំ មើលទៅវាប្រៀបបាននឹងការសន្យានៃចិត្តស្មោះត្រង់ និងភក្តីភាពចំពោះគ្នា។ ផ្កាកុលាបត្រូវបានគេស្គាល់ថាជា "ស្តេចនៃផ្កា" ហើយវា គឺជាប្រភេទផ្កាមួយដែលពេញនិយមបំផុតនៅក្នុងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ នៅប្រទេសកម្ពុជា ការប្រើប្រាស់ ផ្កាកុលាប ធ្វើជាបាច់ផ្កាក្នុងពិធីមង្គលការ គឺមានលក្ខណៈកាន់តែពេញនិយមណាស់នាពេលបច្ចុប្បន្ន ដោយសារតែភាពស្រស់ស្អាត និង ភាពទាក់ទាញរបស់វា។ ទោះបីជាផ្កាម្លិះនៅតែជាជម្រើសប្រពៃណីក៏ដោយ ផ្កាកុលាបបានបន្ថែមនូវអត្ថន័យថ្មី និងភាពឆើតឆាយដល់ពិធី។ ក្រៅពីភាពស្រស់ស្អាត និងក្លិនក្រអូបរបស់វា ផ្កាកុលាបក៏មានអត្ថន័យជ្រាលជ្រៅ និងនិមិត្តរូបជាច្រើនផងដែរ ដែលប្រែប្រួលទៅតាមពណ៌ និងចំនួនផ្កា។ ផ្កាកុលាបពណ៌ស ជាពណ៌ដែលផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ ថ្លៃថ្នូរ និងស័ក្តិសមបំផុតសម្រាប់លំអពិធីមង្គលការ។ កូនក្រមុំជាច្រើនចូលចិត្តយកផ្កាមួយនេះមកលម្អរោងការ ព្រោះវាធ្វើឲ្យរោងការមានពណ៌ស្អាតស្មើរគ្នា។ ផ្កាកុលាបពណ៌ក្រហមតំណាងឱ្យ ភាពបរិសុទ្ធ ភាពគ្មានកំហុស ការចាប់ផ្តើមថ្មី ភាពស្មោះត្រង់ និងការគោរព។ ដូចជាផ្កាកុលាបពណ៌ដដែរ ផ្កាកុលាបក្រហមត្រូវបានគេនិយមប្រើប្រាស់សម្រាប់ តុបតែងលម្អកន្លែងរៀបចំពិធី ដើម្បីបង្ហាញពីភាពរស់រវើកដូចគ្នា។ ផ្កាកុលាបពណ៌ផ្កាឈូកតំណាងឱ្យ ភាពទន់ភ្លន់ ភាពស្រស់ស្អាត ភាពរីករាយ មិត្តភាព និងការដឹងគុណ។ វាក៏ជាពណ៌មួយដែលស្រទន់ និងមានមន្តស្នេហ៍ ដែលអាចប្រើបានសម្រាប់តុបតែងទូទៅដូចគ្នា។ ក្រៅពីនេះ គូស្វាមីភរិយាជាច្រើនក៏និយម រួមបញ្ចូលគ្នានូវពណ៌ផ្កាកុលាប ផងដែរ ដើម្បីបង្កើតបានជាកម្រងផ្កា ឬការតុបតែងដែលមានអត្ថន័យកាន់តែសម្បូរបែប និងស្រស់ស្អាត។ ផ្កាកុលាបស រួមបញ្ចូលផ្កាកុលាបពណ៌ផ្កាឈូក បង្ហាញពីភាពបរិសុទ្ធរួមជាមួយភាពទន់ភ្លន់ និងមនោសញ្ចេតនា។ ផ្កាកុលាបស រួមបញ្ចូលជាមួយផ្កាកុលាបក្រហម ជាការរួមបញ្ចូលគ្នារវាងភាពបរិសុទ្ធ និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ។ ការយកផ្កាស្រស់ មកធ្វើជាគ្រឿងលម្អក្នុងពិធីមង្គលការ គឺជាជម្រើសមួយដែលកាន់តែពេញនិយមនាពេលបច្ចុប្បន្ន ។ ជាពិសេសសម្រាប់គូស្វាមីភរិយាដែលចង់បានពិធីប្លែក ជិតស្និទ្ធនឹងធម្មជាតិ និងមានលក្ខណៈផ្ទាល់ខ្លួន។ ទោះបីជាផ្កាព្រៃមិនមែនជាផ្នែកប្រពៃណីនៃការរៀបមង្គលការខ្មែរ ក៏អត្ថន័យរបស់វាមានសារៈសំខាន់ដែរ។ ផ្កាព្រៃ ជាផ្កាដែលរីកនៅក្នុងធម្មជាតិដោយសេរី មិនចាំបាច់ត្រូវបានដាំដុះ ឬថែរក្សាដោយមនុស្ស។ ផ្កាព្រៃតំណាងឱ្យ ភាពសាមញ្ញ ភាពបរិសុទ្ធ និងភាពធម្មជាតិ ដែលមិនត្រូវបានរៀបចំ ឬបង្ខិតបង្ខំ។ វត្តមានរបស់ផ្កាព្រៃក្នុងកម្រងផ្កា អាចមានន័យថាគូស្វាមីភរិយាប្រាថ្នាចង់បានជីវិតអាពាហ៍ពិពាហ៍ដែលសាមញ្ញ ពិតប្រាកដ គ្មានការរារាំង និងពោរពេញដោយភាពសុខដុមធម្មជាតិ។ ផ្កាព្រៃផ្តល់នូវ ភាពប្លែក និងមិនដូចអ្នកដទៃ។ កម្រងផ្កាដែលធ្វើពីផ្កាព្រៃនីមួយៗ គឺមានលក្ខណៈពិសេសរៀងៗខ្លួន ដែលបង្ហាញពីបុគ្គលិកលក្ខណៈ និងរឿងរ៉ាវស្នេហារបស់គូស្វាមីភរិយា។ វាមានភាពរស់រវើក និងស្រស់ស្រាយ ដែលឆ្លុះបញ្ចាំងពី ថាមពល និងភាពរីករាយ នៃគូស្វាមីភរិយាថ្មី។ ម្យ៉ាងវាសម្ដែងពីសេរីភាពនៃស្នេហា ដែលគ្មានការបង្ខិតបង្ខំ ស្រលាញ់ដោយសេចក្តីស្មោះ និងការយល់ចិត្តគ្នា។ ហើយនាំមកនូវអារម្មណ៍វិជ្ជមាន និងភាពស្រស់ថ្លាដល់ពិធីមង្គលការ។ ផ្កាព្រៃលូតលាស់ដោយសេរីក្នុងព្រៃ ដែលអាចតំណាងឱ្យ សេរីភាព ភាពផ្សងព្រេង និងការត្រៀមខ្លួនរួមដំណើរជាមួយគ្នា ក្នុងដំណើរជីវិតអាពាហ៍ពិពាហ៍ដែលពោរពេញដោយបទពិសោធន៍ថ្មីៗ។ ផ្កាព្រៃក្នុងកម្រងផ្កាអាពាហ៍ពិពាហ៍ មានន័យថា ស្នេហាមួយដែលសាមញ្ញ បែបធម្មជាតិ ប៉ុន្តែរឹងមាំ មានការសម្របសម្រួល និងសេរីភាព។ វាជាការបញ្ជាក់ថាគូស្នេហ៍មានគំនិតច្នៃប្រឌិត និងដើរតាមផ្លូវស្នេហាដោយមានសុទ្ធសាធ និងការយល់គ្នាពិតប្រាកដ។ ចំពោះការយកផ្កាពោធិ៍ ធ្វើជាកម្រងផ្កាសម្រាប់បំពាក់ដល់កូនក្រមុំកូនកម្លោះក្នុងពិធីមង្គលការនៅប្រទេសកម្ពុជា គឺមិនមែនជាទម្លាប់ ឬការអនុវត្តទូទៅនោះទេ។ ភាគច្រើន គេប្រើប្រាស់ស្លឹកពោធិ៍ ឬនិមិត្តរូបនៃដើមពោធិ៍សម្រាប់គោលបំណងសាសនា ឬខាងជំនឿជាជាងការតុបតែង។ ប៉ុន្តែយើងអាចយកមកប្រើប្រាស់បាន គ្រាន់តែមិនពេញនិយមដូចទៅនឹងផ្កាម្លិះ ផ្កាកុលាប និងផ្កាព្រៃ។ ផ្កាពោធិ៍ត្រូវបានគេចាត់ទុកថាជា និមិត្តរូបនៃភាពយូរអង្វែង ភាពរឹងមាំ ប្រាជ្ញា និងសន្តិភាព។ ការដាក់ផ្កាពោធិ៍ នៅក្នុងកម្រងផ្កា គឺដើម្បីជូនពរឱ្យចំណងអាពាហ៍ពិពពាហ៍មាន ស្ថេរភាព ភាពរឹងមាំ ដូចដើមពោធិ៍ដែលដុះលូតលាស់យូរអង្វែង និងប្រកបដោយ សន្តិភាព ក្នុងជីវិតគ្រួសារ។ ហើយតំណាងឱ្យ បំណងប្រាថ្នាឱ្យចំណងអាពាហ៍ពិពាហ៍មានភាពយូរអង្វែង ឋិតថេរ និងរឹងមាំ ដូចដើមពោធិ៍ដែលទ្រាំទ្រនឹងកាលៈទេសៈគ្រប់យ៉ាង។ ដោយសារផ្កាពោធិ៍ជាផ្កាដែលពិពណ៌នាច្រើនពាក់ព័ន្ធនឹងពុទ្ធសាសនា និងពិធីបុណ្យខ្មែរ វាតំណាងឱ្យ សន្តិភាព ភាពស្ងប់ស្ងាត់ និងប្រាជ្ញា។ ការប្រើប្រាស់វាអាចជាការជូនពរឱ្យគូស្វាមីភរិយាមានជីវិតគ្រួសារប្រកបដោយសន្តិភាព សុភមង្គល និងមានសតិក្នុងការដោះស្រាយបញ្ហា។ វាឆ្លុះបញ្ចាំងពីបំណងចង់ឱ្យផ្ទះសម្បែងរបស់ពួកគេពោរពេញទៅដោយភាពស្ងប់សុខ និងសុភមង្គល។ ក្នុងជំនឿខ្លះ ផ្កាពោធិ៍ត្រូវបានគេចាត់ទុកថាជាផ្កាពិសិដ្ឋដែលអាចផ្តល់ ពរជ័យ ការការពារ និងសំណាងល្អ។ ការបញ្ចូលនិមិត្តរូបនេះទៅក្នុងពិធី អាចជាការសុំពរជ័យពីធម្មជាតិ ឬពីព្រះធម៌ សម្រាប់ជីវិតគូថ្មី។ សរុបសេចក្តីមក នៅពេលដែលផ្កាទាំងបួនប្រភេទនេះត្រូវបានរួមបញ្ចូលគ្នា កម្រងផ្កាទាំងមូលបានបង្កើតបានជានិមិត្តរូបដ៏មានអានុភាព។ ផ្កាម្លិះ តំណាងអោយ ជីវិតគូដ៏បរិសុទ្ធ និងស្មោះត្រង់ ចាប់ផ្តើមដោយចិត្តស្អាតស្អំ ។ ផ្កាកុលាប តំណាងអោយ សេចក្តីស្រឡាញ់ដ៏ងប់ងល់ និងស្រស់ស្អាត ដែលរីកសុះសាយ។ ផ្កាព្រៃ តំណាងអោយ ភាពសាមញ្ញ ធម្មជាតិ និងសេរីភាព ក្នុងការរស់នៅជាមួយគ្នា។ ផ្កាពោធិ៍ តំណាងអោយ ភាពរឹងមាំ ស្ថិតស្ថេរ និងសន្តិភាព សម្រាប់ជីវិតគូដ៏យូរអង្វែង។ កម្រងផ្កានេះមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែជា បណ្តុំនៃក្តីសង្ឃឹម ពរជ័យ និងបំណងប្រាថ្នាដ៏ល្អបំផុត សម្រាប់កូនក្រមុំ និងកូនកំលោះ ដើម្បីកសាងគ្រួសារមួយប្រកបដោយសុភមង្គល ភាពរុងរឿង និងសេចក្តីស្រឡាញ់ជានិរន្តរ៍។